ក្នុងប្រវត្តិសាស្ត្រខ្មែរ សាសនាព្រាហ្មណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់នូវរចនាសម្ព័ន្ធសង្គម ពិសេសតាមរយៈប្រព័ន្ធវណ្ណៈ។ ទោះបីជាប្រព័ន្ធនេះមិនត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងដូចនៅប្រទេសឥណ្ឌាក៏ដោយ ក៏វាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការបែងចែកថ្នាក់ក្នុងសង្គមខ្មែរនាសម័យបុរាណ។ តាមគោលការណ៍សាសនាព្រាហ្មណ៍ វណ្ណៈត្រូវបានបែងចែកជាបួនចម្បងគឺ វណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រ វណ្ណៈវៃស្យ និងវណ្ណៈសូទ្រ ។ ក្នុងសង្គមខ្មែរ ប្រព័ន្ធនេះត្រូវបានកែប្រែនិងអនុវត្តតាមលក្ខណៈពិសេសរបស់ខ្លួន។ ចំពោះវណ្ណៈព្រាហ្មណ៍វិញ វណ្ណៈនេះតំណាងឲ្យបព្វជិត ឬអ្នកដឹកនាំសាសនា។ ក្នុងសង្គមខ្មែរ ពួកគេគឺជាអ្នកប្រាជ្ញ អ្នកបួស និងអ្នកបង្រៀនសាសនា។ ក្រុមនេះមានតួនាទីសំខាន់ក្នុងការធ្វើពិធីសាសនា ផ្តល់ដំបូន្មានដល់ព្រះរាជា និងរក្សានូវចំណេះដឹងសាសនា។ ពួកគេត្រូវបានចាត់ទុកជាក្រុមដែលមានឋានៈខ្ពស់បំផុត និងមានឥទ្ធិពលខ្លាំងលើរាជបល្ល័ង្ក និងប្រព័ន្ធជំនឿរបស់ប្រជាជន។ ចំពោះវណ្ណៈក្សត្រ គឺជាវណ្ណៈដែលតំណាងឲ្យអ្នកចម្បាំង និងអ្នកគ្រប់គ្រង។ ក្នុងសង្គមខ្មែរ វណ្ណៈនេះគឺសំដៅទៅលើព្រះរាជា ព្រះរាជវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់។ ពួកគេមានភារកិច្ចការពារនគរ ដឹកនាំកងទ័ព និងគ្រប់គ្រងរដ្ឋបាល។ វណ្ណៈក្សត្រជាក្រុមដែលមានអំណាចនយោបាយ និងយោធាខ្ពស់បំផុត។ រីឯវណ្ណៈវៃស្យ វណ្ណៈនេះតំណាងឲ្យពួកពាណិជ្ជករ កសិករ និងអ្នកជំនួញ។ ក្នុងសង្គមខ្មែរ វណ្ណៈនេះទំនងជាសំដៅទៅលើប្រជាជនទូទៅដែលប្រកបរបរកសិកម្ម ពាណិជ្ជកម្ម និងសិប្បកម្ម។ ពួកគេគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនគរ ដែលទ្រទ្រង់រាជការតាមរយៈការបង់ពន្ធដារ និងកម្លាំងពលកម្ម។ ចំណែកវណ្ណៈសូទ្រ គឺជា វណ្ណៈដែលតំណាងឲ្យក្រុមអ្នកបម្រើ។ ក្នុងសង្គមខ្មែរ គេជឿថាវណ្ណៈនេះសំដៅលើពួកខ្ញុំបម្រើ ឬអ្នកធ្វើការងារធ្ងន់ៗដែលស្ថិតនៅថ្នាក់ក្រោមគេបង្អស់។ ពួកគេជាក្រុមដែលមិនមានសិទ្ធិសេរីភាពច្រើន ហើយត្រូវបម្រើវណ្ណៈទាំងបីខាងលើ។ ទោះបីជាយ៉ាងណាក៏ដោយ ការបែងចែកវណ្ណៈក្នុងសង្គមខ្មែរបុរាណមិនមែនជាប្រព័ន្ធបិទជិតទាំងស្រុងនោះទេ។ ការផ្លាស់ប្តូរឋានៈសង្គមអាចកើតមានឡើងតាមរយៈសមត្ថភាពផ្ទាល់ខ្លួន ការបម្រើជាតិ និងការរៀបអាពាហ៍ពិពាហ៍។ ឥទ្ធិពលនៃសាសនាព្រាហ្មណ៍បានចាប់ផ្តើមថយចុះបន្តិចម្តងៗនៅពេលដែលព្រះពុទ្ធសាសនាបានរីកចម្រើន និងក្លាយជាសាសនារបស់រដ្ឋ ដែលលើកកម្ពស់សមភាព និងគុណធម៌ផ្ទាល់ខ្លួនជាជាងកំណើតត្រកូល។